ការទុកដាក់ប្រាក់កាសនៅក្នុងផ្ទះ គឺជាទម្លាប់ទូទៅសម្រាប់គ្រួសារនៅតាមជនបទ។ មនុស្សជាច្រើនចូលចិត្តទិញមាសទុក ដើម្បីជាការសន្សំទ្រព្យសម្បត្តិជំនួសឱ្យការផ្ញើធនាគារ។ ការដាក់ប្រាក់សន្សំក្នុងកូនជ្រូកជ័រ ឬដបទឹកសុទ្ធ គឺជាវិធីបង្រៀនកូនៗឱ្យចេះសន្សំប្រាក់។ ការលាក់លុយនៅក្រោមពូក ឬក្នុងទូខោអាវ នៅតែមានអ្នកអនុវត្តជារឿយៗ។ មនុស្សចាស់ភាគច្រើនមានអារម្មណ៍កក់ក្តៅជាង នៅពេលឃើញសាច់ប្រាក់នៅផ្ទាល់នឹងភ្នែក។ ការសន្សំប្រាក់ប្រចាំថ្ងៃក្នុងប្រអប់សម្ងាត់ ជួយឱ្យគ្រួសារមានលុយបម្រុងសម្រាប់ពេលអាសន្ន។ ការទិញគ្រឿងអលង្ការមាស គឺជាវិធីសាស្ត្រមួយក្នុងការរក្សាតម្លៃនៃប្រាក់ចំណេញពីការលក់ដូរ។ គ្រួសារខ្លះចូលចិត្តប្តូរប្រាក់រៀលទៅជាដុល្លារ ដើម្បីងាយស្រួលក្នុងការទុកដាក់ឱ្យមានរបៀប។ ការទុកលុយក្នុងថតតុដែលចាក់សោត្រឹមត្រូវ គឺជាវិធីគ្រប់គ្រងចំណាយប្រចាំថ្ងៃ។ ការសន្សំប្រាក់ដុំធំៗទុកក្នុងដី ឬក្នុងជញ្ជាំងផ្ទះ កំពុងមានការថយចុះយ៉ាងខ្លាំង។ ការលេងតុងទីនគឺជាវិធីសន្សំប្រាក់ដ៏ពេញនិយមក្នុងចំណោមអ្នកលក់ដូរតាមផ្សារ។ ការទុកចិត្តគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះនៃការសន្សំប្រាក់ជាក្រុមដោយគ្មានធនាគារ។ មេតុងទីនដើរតួយ៉ាងសំខាន់ក្នុងការប្រមូល និងបែងចែកប្រាក់សន្សំដល់សមាជិក។ ការដេញតុងទីនជួយឱ្យគ្រួសារទទួលបានប្រាក់ដុំ ដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចការធំៗ។ ការសន្សំប្រាក់តាមរយៈក្រុមសហគមន៍ខ្នាតតូច ជួយឱ្យសមាជិកអាចខ្ចីបុលគ្នាបាន។ ការកត់ត្រាចំណូលចំណាយនៃការលេងតុងទីនលើសៀវភៅដៃ ត្រូវធ្វើឡើងដោយហ្មត់ចត់។ ការបង់លុយតុងទីនប្រចាំថ្ងៃ ឬប្រចាំខែ តម្រូវឱ្យមានវិន័យហិរញ្ញវត្ថុខ្ពស់។ ការលេងតុងទីនជួយឱ្យអ្នកដែលមានចំណូលទាប អាចសន្សំប្រាក់បានច្រើនក្នុងពេលតែមួយ។ ជម្លោះហិរញ្ញវត្ថុជួនកាលកើតមានឡើង ប្រសិនបើសមាជិកតុងទីនមិនមានភាពស្មោះត្រង់។ ការសន្សំតាមបែបសហគមន៍ជួយកាត់បន្ថយការពឹងផ្អែកលើស្ថាប័នហិរញ្ញវត្ថុផ្លូវការ។ ការចាយវាយដោយសាច់ប្រាក់សុទ្ធ ជួយឱ្យមនុស្សងាយស្រួលគ្រប់គ្រងថវិកាដែលនៅសល់។ ការបែងចែកលុយដាក់ក្នុងស្រោមសំបុត្រផ្សេងៗគ្នា ជួយកំណត់ចំណាយតាមផ្នែកនីមួយៗ។ ការទិញទំនិញដោយប្រើសាច់ប្រាក់ផ្ទាល់ ជួយឱ្យអ្នកទិញចេះតថ្លៃបានច្រើនជាងមុន។ មនុស្សភាគច្រើនចូលចិត្តទុកលុយមួយផ្នែកសម្រាប់បង់ថ្លៃទឹក ថ្លៃភ្លើង និងថ្លៃសាលាកូន។ ការកត់ត្រាចំណាយក្នុងសៀវភៅផ្ទះបាយ ជួយឱ្យមេផ្ទះដឹងពីលំហូរប្រាក់កាស។ ការទិញឥវ៉ាន់ជឿពីអ្នកលក់ជិតខាង គឺជាទម្រង់នៃឥណទានក្រៅប្រព័ន្ធទូទៅ។ ការទូទាត់សាច់ប្រាក់ភ្លាមៗបន្ទាប់ពីទទួលទំនិញ ផ្តល់នូវភាពងាយស្រួល និងមិនជំពាក់ជំពិន។ ការប្រើប្រាស់កាបូបលុយធំៗដើម្បីទុកដាក់ប្រាក់រៀលច្រើនសន្លឹក គឺជាភាពចាំបាច់។ ការដូរប្រាក់តាមតូបប្តូរប្រាក់នៅជិតផ្សារ គឺមានភាពរហ័សទាន់ចិត្ត។ ការមានសាច់ប្រាក់ក្នុងដៃ ជួយឱ្យការចាយវាយក្នុងពិធីបុណ្យផ្សេងៗមានភាពរលូន។ ការទិញដីធ្លីទុក គឺជាវិធីសាស្ត្រវិនិយោគដែលប្រជាជនខ្មែរជឿជាក់បំផុត។ ការចិញ្ចឹមសត្វដូចជា គោ ក្របី ឬជ្រូក ចាត់ទុកថាជាការសន្សំទ្រព្យក្នុងរូបភាពជាការចិញ្ចឹមសត្វ។ ការទិញគ្រាប់ពូជ និងជីទុកសម្រាប់រដូវកាលក្រោយ គឺជាការរក្សាទុកដើមទុន។ ការសន្សំឈើសម្រាប់សាងសង់ផ្ទះ គឺជាទម្រង់នៃការត្រៀមលក្ខណៈហិរញ្ញវត្ថុរយៈពេលវែង។ ការទិញម៉ូតូ ឬគ្រឿងយន្តកសិកម្ម ជាការវិនិយោគដើម្បីបង្កើនចំណូលគ្រួសារ។ ទ្រព្យសម្បត្តិជាមាសអាចយកទៅលក់វិញភ្លាមៗ នៅពេលគ្រួសារត្រូវការប្រាក់បន្ទាន់។ ការរក្សាទុកស្រូវក្នុងជង្រុក គឺជាការធានាសន្តិសុខស្បៀង និងហិរញ្ញវត្ថុសម្រាប់ឆ្នាំក្រោយ។ ការទិញសម្ភារៈសំណង់ទុកជាមុន ជួយការពារការឡើងថ្លៃនៃទំនិញនាពេលអនាគត។ ការវិនិយោគលើការអប់រំរបស់កូនៗ ត្រូវបានចាត់ទុកថាជាការវិនិយោគសម្រាប់ពេលចាស់ទៅ។ ការកាន់កាប់ប្លង់ដីច្បាប់ដើមនៅនឹងផ្ទះ ផ្តល់នូវអារម្មណ៍សុវត្ថិភាពចំពោះទ្រព្យសម្បត្តិ។ ការទុកលុយច្រើនក្នុងផ្ទះ តម្រូវឱ្យមានការការពារ និងការសម្ងាត់ខ្ពស់ពីអ្នកក្រៅ។ ហានិភ័យនៃអគ្គិភ័យ គឺជាការព្រួយបារម្ភចម្បងសម្រាប់អ្នកដែលសន្សំប្រាក់ក្នុងផ្ទះ។ ការមិនប្រាប់អ្នកដទៃអំពីកន្លែងលាក់ទ្រព្យសម្បត្តិ គឺជារឿងសម្ងាត់ក្នុងគ្រួសារ។ សត្វកណ្តៀរអាចបំផ្លាញក្រដាសប្រាក់ ប្រសិនបើទុកដាក់ក្នុងកន្លែងដែលមិនសមស្រប។ ការបាត់បង់សាច់ប្រាក់ដោយសារចោរកម្ម គឺជាផលវិបាកនៃការមិនប្រើប្រាស់ធនាគារ។ ការមានសោ និងទូដែកមាំមួន ជាការចាំបាច់សម្រាប់អ្នកដែលទុកមាសនៅផ្ទះ។ ការទុកលុយបែកខ្ញែកគ្នាតាមកន្លែងផ្សេងៗ ជួយកាត់បន្ថយហានិភ័យនៃការបាត់បង់ទាំងស្រុង។ ការជឿជាក់លើសមាជិកគ្រួសារក្នុងការជួយមើលថែទ្រព្យសម្បត្តិ គឺជាការចាំបាច់។ ការផ្លាស់ប្តូរទីតាំងលាក់លុយជារឿយៗ អាចនាំឱ្យមានការភ្លេចភ្លាំងដោយខ្លួនឯង។ ការប្តូរក្រដាសប្រាក់ចាស់ៗ ឬរហែកចេញ ជួយឱ្យតម្លៃសាច់ប្រាក់នៅដដែល។ ការជួយគ្នាទៅវិញទៅមកក្នុងគ្រួសារ គឺជាប្រព័ន្ធធានារ៉ាប់រងតាមបែបប្រពៃណី។ ការផ្តល់ប្រាក់កម្ចីដល់សាច់ញាតិជិតដិត ជារឿយៗធ្វើឡើងដោយផ្អែកលើទំនុកចិត្តជាធំ។ ការចំណាយលើពិធីការនីមួយៗ តម្រូវឱ្យមានការសន្សំសាច់ប្រាក់ទុកជាមុនជាច្រើនខែ។ ការមានលុយសុទ្ធក្នុងដៃ ចាត់ទុកថាជាអ្នកដែលមានសាច់ប្រាក់ងាយស្រួលប្រើប្រាស់។ ជំនឿលើការរៀបចំកាបូបលុយតាមហុងស៊ុយ ជួយឱ្យមានអារម្មណ៍កក់ក្ដៅ។ ការជូនលុយដល់ចាស់ទុំក្នុងឱកាសបុណ្យទាន គឺជាការចែកចាយធនធានក្នុងគ្រួសារ។ ការបង្ហាញទ្រព្យសម្បត្តិនៅលើខ្លួន ជានិមិត្តរូបនៃភាពជោគជ័យផ្នែកហិរញ្ញវត្ថុ។ ការរក្សាការសម្ងាត់អំពីចំនួនទ្រព្យសម្បត្តិ គឺជាមារយាទដ៏ល្អរបស់អ្នកមានទ្រព្យ។ ការរស់នៅតាមបែបសន្សំសំចៃ គឺជាគុណតម្លៃដែលត្រូវបានលើកកម្ពស់ក្នុងសង្គម។ ការរស់នៅដោយគ្មានធនាគារ ទាមទារឱ្យមានការចងចាំ និងការប្រុងប្រយ័ត្នខ្ពស់។ បទពិសោធន៍នៃការបាត់បង់លុយកាក់កាលពីអតីតកាល ធ្វើឱ្យមនុស្សខ្លះមិនហ៊ានទុកចិត្តប្រព័ន្ធធនាគារ។ ការគ្រប់គ្រងហិរញ្ញវត្ថុដោយខ្លួនឯង ផ្តល់នូវឯករាជ្យភាព ប៉ុន្តែក៏មានហានិភ័យខ្ពស់។ ការអប់រំកូនៗឱ្យស្គាល់តម្លៃនៃប្រាក់រៀល គឺជាផ្នែកមួយនៃការគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ។ សមត្ថភាពក្នុងការបង្វិលសាច់ប្រាក់ក្នុងដៃ គឺជាជំនាញសំខាន់សម្រាប់អ្នករកស៊ីខ្នាតតូច។ ការយល់ដឹងពីអតិផរណា ជួយឱ្យមនុស្សចេះជ្រើសរើសទម្រង់សន្សំដែលមិនខាតបង់។ ការរក្សាតុល្យភាពរវាងចំណូល និងចំណាយ គឺជាគោលដៅធំបំផុតនៃសេដ្ឋកិច្ចគ្រួសារ។ ពិភពលោកកាន់តែទំនើប ប៉ុន្តែទម្លាប់សន្សំតាមផ្ទះនៅតែមានតម្លៃសម្រាប់មនុស្សជាច្រើន។ ការរៀបចំផែនការហិរញ្ញវត្ថុច្បាស់លាស់ ជួយឱ្យគ្រួសារមានស្ថិរភាព ទោះបីគ្មានធនាគារក៏ដោយ។